ហាងខារ៉ាអូខេ បានក្លាយជាបាតុភូតវប្បធម៌ដ៏ពេញនិយមមួយនៅកម្ពុជា និងក្នុងតំបន់អាស៊ីទាំងមូល។ វាមិនត្រឹមតែជាកន្លែងសម្រាប់បកស្រាយបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែបានវិវត្តទៅជាទីកន្លែងដ៏សំខាន់សម្រាប់សុខភាពផ្លូវចិត្ត សុខុមាលភាពសង្គម និងការបន្ធូរអារម្មណ៍ពីភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ។ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលមនុស្សកាន់តែប្រឈមនឹងសម្ពាធការងារ និងជីវិត ហាងខារ៉ាអូខេផ្តល់នូវទីជម្រកមួយដែលអនុញ្ញាតឲ្យយើងបញ្ចេញអារម្មណ៍។ លើសពីនេះ វាជាកន្លែងដែលយើងអាចភ្ជាប់ទំនាក់ទំនង និងបង្កើតភាពរីករាយជាមួយមនុស្សជាទីស្រឡាញ់ផងដែរ។ ហាងខារ៉ាអូខេ គឺជាជម្រើសដ៏ពេញនិយម និងងាយស្រួលបំផុតសម្រាប់រៀបចំ កម្មវិធីជួបជុំសប្បាយៗ។ មិនថាជាកម្មវិធីតូច ឬធំនោះទេ បន្ទប់ខារ៉ាអូខេអាចផ្តល់នូវបរិយាកាសឯកជន និងផាសុកភាព។ ជាក់ស្ដែង សម្រាប់កម្មវិធីជប់លៀង និងខួបកំណើត បន្ទប់ខារ៉ាអូខេមានទំហំខុសៗគ្នា ដែលអាចផ្ទុកមនុស្សបានច្រើន ពីក្រុមតូចៗរហូតដល់ក្រុមធំៗ។ វាមានប្រព័ន្ធសំឡេងល្អ បញ្ជីបទចម្រៀងចម្រុះ និងអេក្រង់ធំៗ ដែលធ្វើឲ្យពិធីជប់លៀងខួបកំណើត ឬការជួបជុំមិត្តភក្តិកាន់តែមានភាពរស់រវើក។ ក្រៅពីនេះវាបានធ្វើអោយ ភ្ញៀវអាចច្រៀងរាំលេងកម្សាន្តជាមួយគ្នា បរិភោគអាហារ និងភេសជ្ជៈ ដែលជាការបង្កើតបរិយាកាសរីករាយ និងជិតស្និទ្ធ។ រីឯ នៅពេលមានការប្រារព្ធពិធីអបអរសារទរលទ្ធផលការងារ ការប្រឡងជាប់ ឬការបញ្ចប់ការសិក្សាជាដើម ហាងខារ៉ាអូខេគឺជាកន្លែងដ៏ល្អដើម្បីបញ្ចេញអារម្មណ៍រីករាយ និងចែករំលែកសុភមង្គលជាមួយគ្នា។ នៅក្នុងបរិយាកាសឯកជននៃបន្ទប់ខារ៉ាអូខេ មនុស្សអាចមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពច្រៀងរាំរបស់ខ្លួន ដោយមិនបាច់ភ័យខ្លាចការរិះគន់។ នេះជួយពង្រឹង ចំណងមិត្តភាព និងទំនាក់ទំនងគ្រួសារ ឲ្យកាន់តែជិតស្និទ្ធ ព្រោះពួកគេបានចែករំលែកភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ជាមួយគ្នា។ ក្រៅពីជាកន្លែងជួបជុំ ហាងខារ៉ាអូខេក៏ជា ទីកន្លែងសម្រាប់ព្យាបាលផ្លូវចិត្ត ដ៏មានប្រសិទ្ធភាពមួយផងដែរ នៅពេលដែលយើងមានអារម្មណ៍តានតឹង ពិបាកចិត្ត ឬមានទុក្ខព្រួយ។ ពីព្រោះ នៅពេលបានច្រៀង គឺជាវិធីដ៏ល្អមួយដើម្បី បញ្ចេញនូវអារម្មណ៍អវិជ្ជមាន ដែលកប់នៅក្នុងចិត្ត។ ជូនកាលពេលយើងពិបាកចិត្ត ហើយបានច្រៀងបទកម្សត់ ឬបទដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់យើង អាចជួយឲ្យយើងស្រាលចិត្ត និងមានអារម្មណ៍ថាធូរស្បើយ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការច្រៀងអាចជួយកាត់បន្ថយអរម៉ូនស្ត្រេស និងបង្កើនការផលិតអរម៉ូនរីករាយ ដែលធ្វើឲ្យអារម្មណ៍ប្រសើរឡើង។ ចំណែកឯ ការរាំមិនត្រឹមតែជាលំហាត់ប្រាណប៉ុណ្ណោះទេ តែវាជាវិធីដ៏ល្អដើម្បី បន្ធូរភាពតានតឹងផ្លូវចិត្ត។ នៅក្នុងបន្ទប់ខារ៉ាអូខេ យើងអាចរាំដោយសេរី តាមចង្វាក់ភ្លេងដែលយើងចូលចិត្ត ដោយមិនបាច់បារម្ភពីការវិនិច្ឆ័យពីអ្នកដទៃ។ ហើយការបញ្ចេញកាយវិការតាមភ្លេង ជួយឲ្យរាងកាយបញ្ចេញថាមពលអវិជ្ជមាន ដែលកកស្ទះនៅខាងក្នុង ហើយទទួលបានថាមពលវិជ្ជមានវិញ។ ថែមទាំង វាជួយឲ្យឈាមរត់បានល្អ ជំរុញការផលិតអរម៉ូនល្អៗ និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយភ្លាមៗ។ ម្យ៉ាងទៀត ហាងខារ៉ាអូខេភាគច្រើន តែងផ្តល់ជូននូវ មុខម្ហូប និងភេសជ្ជៈចម្រុះ ដែលមានរសជាតិឆ្ងាញ់ផងដែរ។ ការបើបានបរិភោគអាហារដែលយើងចូលចិត្ត អាចជួយបង្កើនអារម្មណ៍ល្អ និងផ្តល់នូវភាពរីករាយដល់អារម្មណ៍របស់យើង។ វាមិនត្រឹមតែបំពេញចំណង់អាហារនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃការ ថែរក្សាខ្លួនឯង ដែលជួយឲ្យយើងមានអារម្មណ៍ធូរស្រាលពីបញ្ហាផ្សេងៗ នឹងពេលវេលាបច្ចុប្បន្ន។ ជាទូទៅនៅពេលពិបាកចិត្ត មនុស្សភាគច្រើនងាយនឹងធ្លាក់ចូលក្នុងភាពឯកា ហើយការទៅហាងខារ៉ាអូខេជាមួយមិត្តភក្តិ ឬជាមនុស្សជាទីស្រឡាញ់ អាចជួយឲ្យយើងមិនមានអារម្មណ៍ឯកា។ ការជួបជុំគ្នា ចែករំលែកសកម្មភាពកម្សាន្ត អាចជួយបង្វែរអារម្មណ៍ពីបញ្ហា ហើយផ្តោតលើភាពរីករាយ។ ដោយសារតែមានវត្តមានរបស់មិត្តភក្តិដែលយល់ចិត្ត និងការសើចលេងជាមួយគ្នា ដែលជាប្រភពនៃការគាំទ្រសង្គម ដែលចាំបាច់បំផុតសម្រាប់ការប្រឈមមុខនឹងទុក្ខលំបាក។ សរុបមក ហាងខារ៉ាអូខេពិតជាមានតួនាទីលើសពីកន្លែងកម្សាន្តធម្មតា។ វាបានក្លាយជា ទីកន្លែងដ៏សំខាន់សម្រាប់សម្រួលអារម្មណ៍ និងបង្កើតភាពសប្បាយរីករាយ នៅក្នុងសង្គមបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ វាផ្តល់នូវកន្លែងឯកជន និងផាសុកភាពសម្រាប់ជួបជុំមិត្តភក្តិ បងប្អូន ក្នុងកម្មវិធីជប់លៀង ឬអបអរសាទរផ្សេងៗ។ លើសពីនេះ វាជាទីកន្លែងដែលយើងអាចបញ្ចេញអារម្មណ៍តានតឹងតាមរយៈការច្រៀង រាំ និងទទួលទានអាហារឆ្ងាញ់ៗ ដែលជួយព្យាបាលផ្លូវចិត្ត និងពង្រឹងសុខុមាលភាពរួម។ ដូច្នេះ ហាងខារ៉ាអូខេមិនត្រឹមតែជាកន្លែងកម្សាន្តនោះទេ តែវាជាផ្នែកមួយនៃរបៀបរស់នៅសម័យទំនើប ដែលជួយឲ្យយើងរក្សាតុល្យភាពរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួនប្រកបដោយសុភមង្គល និងសុខភាពផ្លូវចិត្តល្អ។